ការប្រៀបធៀបខ្លួនឯងជាមួយនឹងបងប្អូន ឬអ្នកដទៃដែលមានអ្វីៗល្អប្រសើរជាងខ្លួន គឺជាបាតុភូតធម្មតាមួយនៅក្នុងសង្គមមនុស្សទូទៅ មិនមែនតែនៅក្នុងសង្គមខ្មែរនោះទេ។ មានមូលហេតុជាច្រើនដែលនាំឲ្យមានការប្រៀបធៀបបែបនេះកើតឡើង។ មនុស្សមានទំនោរធម្មជាតិក្នុងការវាយតម្លៃខ្លួនឯងធៀបនឹងអ្នកជុំវិញខ្លួន ដើម្បីកំណត់ពីឋានៈ ឬសមត្ថភាពរបស់ខ្លួន។ ការប្រៀបធៀបនេះអាចកើតចេញពីបំណងចង់ប្រសើរឡើង ឬក៏បណ្តាលមកពីអារម្មណ៍មិនសប្បាយចិត្តចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯង។ ក្នុងគ្រួសារខ្មែរជាពិសេស ឪពុកម្តាយ ឬសាច់ញាតិ ជារឿយៗតែងតែលើកយកកូន ឬចៅម្នាក់ទៅប្រៀបធៀបជាមួយម្នាក់ទៀត ដែលអាចបង្កើតសម្ពាធផ្លូវចិត្តដល់អ្នកដែលត្រូវបានប្រៀបធៀប។ បណ្តាញសង្គមបានដើរតួនាទីយ៉ាងធំក្នុងការជំរុញឲ្យមានការប្រៀបធៀប។ មនុស្សម្នាបង្ហាញតែផ្នែកល្អៗនៃជីវិតរបស់ពួកគេនៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាជីវិតរបស់ខ្លួនមិនល្អគ្រប់គ្រាន់ ឬអន់ជាងគេ។ កង្វះទំនុកចិត្តលើខ្លួនឯងក៏ជាមូលហេតុមួយផងដែរ។ នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍មិនពេញចិត្តនឹងខ្លួនឯង ពួកគេងាយនឹងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយមើលឃើញតែចំណុចខ្វះខាតរបស់ខ្លួនឯង។ ការយល់ខុសអំពីភាពជោគជ័យ មនុស្សជាច្រើនយល់ថាភាពជោគជ័យគឺវាស់វែងដោយទ្រព្យសម្បត្តិ សម្ភារៈ ឬឋានៈក្នុងសង្គម ។ វាធ្វើឲ្យពួកគេផ្តោតតែលើការប្រកួតប្រជែង និងការប្រៀបធៀបដើម្បីសម្រេចបាននូវអ្វីដែលគេគិតថាជាភាពជោគជ័យ។ ការប្រៀបធៀបនេះគឺជារឿងធម្មតាបំផុតនៅក្នុងសង្គមខ្មែរ តាមពិតទៅ វាស្ទើរតែក្លាយជាផ្នែកមួយនៃវប្បធម៌។ ចាប់តាំងពីកុមារភាពមក ឪពុកម្តាយខ្មែរជាច្រើនតែងតែប្រើការប្រៀបធៀបដើម្បីជំរុញកូនឲ្យខិតខំរៀនសូត្រ ឬធ្វើការ។ ឧទាហរណ៍ ពួកគេអាចនិយាយថា "មើលកូនពូ/មីងនោះ គេរៀនពូកែណាស់" ឬ "បងប្អូនឯងបាននេះបាននោះហើយ ចុះឯងវិញ?"។ ការប្រៀបធៀបបែបនេះមិនមែនតែងតែមានចេតនាអាក្រក់នោះទេ ពេលខ្លះវាជាការលើកទឹកចិត្តតាមរបៀបប្រពៃណី។ ទោះជាយ៉ាងណាក៏ដោយ វាអាចបន្សល់ទុកនូវផលប៉ះពាល់ផ្លូវចិត្តអវិជ្ជមានទៅដល់អ្នកដែលត្រូវបានប្រៀបធៀប។ លើសពីនេះ បរិបទសង្គមខ្មែរដែលឲ្យតម្លៃទៅលើការគោរព ការប្រណិប័តន៍ និងការទទួលខុសត្រូវក្នុងគ្រួសារ ក៏អាចជំរុញឲ្យមានការប្រៀបធៀបផងដែរ។ សមាជិកគ្រួសារអាចមានអារម្មណ៍ថាមានសម្ពាធក្នុងការបង្ហាញពីភាពជោគជ័យរបស់ពួកគេដើម្បីលើកមុខមាត់គ្រួសារ ដែលនាំឲ្យមានការប្រៀបធៀបគ្នាកាន់តែខ្លាំង។ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃអាចបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍របស់យើង។ វាអាចនាំឲ្យមានអារម្មណ៍បាក់ទឹកចិត្ត និងថប់បារម្ភ នៅពេលដែលយើងមើលឃើញតែចំណុចល្អៗរបស់គេ ។ ហើយមើលរំលងការតស៊ូរបស់ខ្លួនឯង យើងអាចមានអារម្មណ៍ថាគ្មានតម្លៃ ឬបរាជ័យ។ វាអាចធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ដោយការប្រៀបធៀបឥតឈប់ឈរអាចធ្វើឲ្យយើងសង្ស័យលើសមត្ថភាពរបស់ខ្លួនឯង ហើយមិនហ៊ានធ្វើអ្វីដែលខ្លួនស្រឡាញ់។ វាអាចបង្កើនភាពតានតឹង និងសម្ពាធផ្លូវចិត្ត នៅពេលដែលយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងអាចមានអារម្មណ៍ថាត្រូវតែល្អឥតខ្ចោះជានិច្ច ដែលជាបន្ទុកដ៏ធំមួយ។ វាអាចបង្កើនអារម្មណ៍ច្រណែនឈ្នានីស និងអរិភាព ការប្រៀបធៀបអាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អចំពោះភាពជោគជ័យរបស់អ្នកដទៃ ហើយថែមទាំងអាចបង្កើតគំនុំទៀតផង។ វាធ្វើឲ្យយើងផ្តាច់ខ្លួនចេញពីសង្គម នៅពេលដែលយើងមានអារម្មណ៍ថាអន់ជាងគេ យើងអាចនឹងមិនចង់ចូលរួមសកម្មភាពសង្គម ឬជួបជុំមិត្តភក្តិឡើយ។ វាអាចរារាំងការលូតលាស់ផ្ទាល់ខ្លួន ជំនួសឲ្យការផ្តោតលើការអភិវឌ្ឍខ្លួនឯង យើងបែរជាខ្ជះខ្ជាយពេលវេលា ទៅលើការប្រៀបធៀបជាមួយអ្នកដទៃទៅវិញ។ ទោះបីជាការប្រៀបធៀបជារឿងធម្មតាក៏ដោយ ក៏យើងអាចរៀនពីរបៀបគ្រប់គ្រង និងកាត់បន្ថយវាបាន។ វាត្រូវផ្តោតលើចំណុចល្អរបស់ខ្លួន ដោយរៀនឲ្យតម្លៃនូវអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួនបានសម្រេច។ ការដឹងពីចំណុចល្អរបស់ខ្លួនអាចជួយផ្លាស់ប្តូរទស្សនៈរបស់យើងពីការខ្វះខាតទៅជាពេញលេញ។ ការយល់ដឹងពីតម្លៃពិតប្រាកដរបស់ខ្លួនឯង ត្រូវកំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងសមត្ថភាពផ្ទាល់ខ្លួន។ នៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់ យើងនឹងមិនងាយរងឥទ្ធិពលពីការប្រៀបធៀបឡើយ។ បណ្តាញសង្គមជារឿយៗបង្ហាញតែផ្នែកល្អៗនៃជីវិតអ្នកដទៃ ដែលអាចបង្កើនការប្រៀបធៀប។ ការកំណត់ពេលវេលាប្រើប្រាស់ ឬសម្រាកពីបណ្តាញសង្គមអាចជួយបានច្រើន។ កុំប្រៀបធៀបជីវិតខ្លួនឯងជាមួយ ផ្នែកល្អបំផុតរបស់អ្នកដទៃ។ ចងចាំថាគ្រប់គ្នាមានការតស៊ូ និងបញ្ហាផ្ទាល់ខ្លួន ដែលពួកគេមិនបានបង្ហាញឲ្យអ្នកដឹង។ ស្វែងរកការបំផុសគំនិត មិនមែនការប្រៀបធៀប ហើយរៀនសូត្រពីភាពជោគជ័យរបស់អ្នកដទៃជាការបំផុសគំនិតដើម្បីអភិវឌ្ឍខ្លួនឯង មិនមែនដើម្បីប្រកួតប្រជែងឡើយ។ កំណត់គោលដៅផ្ទាល់ខ្លួន ផ្តោតលើការសម្រេចគោលដៅរបស់ខ្លួនឯង ហើយកុំបណ្តោយឲ្យគោលដៅរបស់អ្នកដទៃកំណត់ទិសដៅជីវិតរបស់យើង។ ស្វែងរកជំនួយប្រសិនបើចាំបាច់ ប្រសិនបើអារម្មណ៍នៃការប្រៀបធៀបធ្វើឲ្យអ្នកបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំង កុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីអ្នកជំនាញ ឬមិត្តភក្តិដែលទុកចិត្ត។ អនុវត្តការយល់ដឹងអំពីខ្លួនឯង ត្រូវដឹងខ្លួនថាពេលណាអ្នកកំពុងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយព្យាយាមបញ្ឈប់គំនិតអវិជ្ជមានទាំងនោះ។ ទទួលយកភាពមិនល្អឥតខ្ចោះ ដោយត្រូវចាំថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ការទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង គឺជាជំហានដំបូងឆ្ពោះទៅរកសេចក្ដីសុខផ្លូវចិត្ត។